ខ្សែភាពយន្តបែបគ្រួសារតែងតែឆ្លុះបញ្ចាំងពីទិដ្ឋភាពចម្រុះនៃជីវិត ហើយក្នុងចំណោមនោះ តួអង្គក្មេងកំព្រា និងកូនចិញ្ចឹមដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតសាច់រឿង។ ពួកគេបាននាំមកនូវភាពប្លែកៗ ទាំងទុក្ខលំបាក និងក្តីសង្ឃឹម ដែលធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍រំភើប និងទទួលបានមេរៀនជីវិតជាច្រើន។ ក្មេងកំព្រា និងកូនចិញ្ចឹមនៅក្នុងខ្សែភាពយន្តបែបគ្រួសារ ត្រូវបានបង្ហាញជាញឹកញាប់ថាជាកាតាលីករសម្រាប់ជំរុញការផ្លាស់ប្ដូរ ឬជាបង្គោលផ្លូវចិត្តដ៏សំខាន់សម្រាប់គ្រួសារ។ ពួកគេអាចនាំមកនូវទស្សនៈថ្មីៗ ឬបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមកក្នុងបរិយាកាសគ្រួសារដែលបានទទួលចិញ្ចឹម។ តួអង្គទាំងនេះជារឿយៗជួយគូសបញ្ជាក់អំពីប្រធានបទស្នូលដូចជា អារម្មណ៍ជាម្ចាស់ អត្តសញ្ញាណ និងការទទួលយក។ ពួកគេអាចដើរតួជាតួឯកដែលកំពុងស្វែងរកប្រភពដើមរបស់ខ្លួន ឬស្វែងរកគ្រួសារមួយដែលពោរពេញដោយក្ដីស្រឡាញ់ពិតប្រាកដ។ លើសពីនេះ ក្មេងកំព្រា និងកូនចិញ្ចឹមត្រូវបានប្រើដើម្បីបង្ហាញពីភាពធន់ និងកម្លាំងចិត្តដ៏រឹងមាំក្នុងការប្រឈមមុខនឹងទុក្ខលំបាកក្នុងជីវិត។ ជួនកាលពួកគេតំណាងឱ្យក្តីសង្ឃឹម ឬជាការចាប់ផ្ដើមថ្មីសម្រាប់គ្រួសារមួយដែលកំពុងជួបបញ្ហាផ្ទៃក្នុង។ វត្តមានរបស់ពួកគេអាចជាប្រភពនៃជម្លោះដំបូង ប៉ុន្តែចុងក្រោយវានឹងនាំមកនូវការផ្សះផ្សា និងការយល់ចិត្តគ្នា។ តួអង្គទាំងនេះតែងតែបញ្ចេញនូវភាពគ្មានកំហុស និងភាពទន់ខ្សោយ ដែលធ្វើឲ្យអ្នកទស្សនាអាណិតអាសូរ។ ពួកគេជានិមិត្តរូបនៃអំណាចនៃក្ដីស្រឡាញ់ ដែលអាចយកឈ្នះលើទំនាក់ទំនងឈាម ហើយបង្កើតចំណងដ៏រឹងមាំបំផុត។ ពេលខ្លះក្មេងកំព្រាដើរតួជាស្ពានភ្ជាប់ទំនាក់ទំនងរវាងសមាជិកគ្រួសារផ្សេងៗគ្នាដែលធ្លាប់មានគម្លាតពីគ្នា។ តួអង្គកូនចិញ្ចឹមអាចបង្ហាញពីការតស៊ូផ្ទៃក្នុងរវាងភក្ដីភាពចំពោះឫសគល់កំណើត និងក្ដីស្រឡាញ់ចំពោះគ្រួសារថ្មី។ ពួកគេអាចជាតួអង្គដែលធ្វើឲ្យសមាជិកគ្រួសារបានរៀនពីការលះបង់ និងការស្រឡាញ់ដោយគ្មានលក្ខខណ្ឌ។ ភាពយន្តខ្លះបង្ហាញពួកគេថាជាអ្នកនាំមកនូវសំណាងល្អ ឬជាអ្នកដែលផ្លាស់ប្ដូរជីវិតគ្រួសារទាំងមូលឲ្យប្រសើរឡើង។ ពួកគេជួយរំលឹកយើងថា គ្រួសារមិនមែនត្រឹមតែជាចំណងឈាមនោះទេ តែជាចំណងនៃក្ដីស្រឡាញ់ និងការយល់ចិត្ត។ ជួនកាលពួកគេអាចជាអ្នកដែលបំផុសគំនិតសមាជិកគ្រួសារឲ្យមានភាពក្លាហាន និងហ៊ានប្រឈមមុខនឹងបញ្ហា។ ការថែទាំពីសំណាក់គ្រួសារដែលចិញ្ចឹមកូន នៅក្នុងខ្សែភាពយន្តត្រូវបានពណ៌នាថាជាដំណើរដ៏លំបាកមួយ ប៉ុន្តែក៏ជាដំណើរដែលពោរពេញដោយរង្វាន់ដ៏មានតម្លៃផងដែរ។ ខ្សែភាពយន្តទាំងនេះបង្ហាញយ៉ាងច្បាស់អំពីក្ដីស្រឡាញ់ឥតលក្ខខណ្ឌ និងការលះបង់ដ៏ធំធេងដែលឪពុកម្ដាយចិញ្ចឹមបានធ្វើ។ ពួកគេគូសបញ្ជាក់ពីដំណើរការនៃការធ្វើសមាហរណកម្ម និងការកសាងចំណងគ្រួសារថ្មីជាមួយកូនចិញ្ចឹម។ ភាពយន្តបានសង្កត់ធ្ងន់លើសារៈសំខាន់នៃភាពអត់ធ្មត់ ការយោគយល់ និងការយល់ចិត្តពីសំណាក់គ្រួសារដែលទទួលចិញ្ចឹម។ គ្រួសារចិញ្ចឹមត្រូវបានបង្ហាញថាជាអ្នកដែលផ្ដល់ឱកាសទីពីរសម្រាប់ជីវិត និងសុភមង្គលដល់ក្មេងៗ។ ជួនកាល ពួកគេត្រូវប្រឈមមុខនឹងការតស៊ូដំបូងពីកូនចិញ្ចឹម ឬពីសមាជិកគ្រួសារផ្សេងទៀតដែលមិនទាន់យល់ស្រប។ ភាពយន្តបានបង្ហាញពីការខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យក្មេងចិញ្ចឹមមានអារម្មណ៍ថាមានសុវត្ថិភាព និងទទួលបានក្ដីស្រឡាញ់។ វាក៏អាចបង្ហាញអំពីការយកឈ្នះលើការរើសអើងក្នុងសង្គមចំពោះក្មេងចិញ្ចឹមផងដែរ។ ការយកចិត្តទុកដាក់របស់គ្រួសារផ្តោតសំខាន់លើការផ្ដល់បរិយាកាសស្ថិរភាព និងការចិញ្ចឹមបីបាច់ថែរក្សា។ ជាញឹកញាប់ វាក៏ពាក់ព័ន្ធនឹងការជួយក្មេងនោះឲ្យជាសះស្បើយពីរបួសផ្លូវចិត្តកាលពីអតីតកាល។ គ្រួសារចិញ្ចឹមតែងតែបង្ហាញពីការប្រឈមមុខនឹងការបារម្ភ និងភាពមិនច្បាស់លាស់នាពេលអនាគតរបស់កូនចិញ្ចឹម។ ពួកគេបានបង្ហាញពីការតាំងចិត្តដ៏មុតមាំក្នុងការផ្ដល់ការអប់រំ និងឱកាសល្អៗដល់ក្មេងៗទាំងនោះ។ ភាពយន្តខ្លះក៏បង្ហាញពីការលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីធានាបាននូវសុភមង្គលរបស់កូនចិញ្ចឹម។ ពួកគេជួយកសាងទំនុកចិត្តឡើងវិញនៅក្នុងចិត្តក្មេងដែលធ្លាប់បាត់បង់ក្ដីសង្ឃឹម។ ការថែទាំនេះក៏រួមបញ្ចូលទាំងការទទួលស្គាល់ និងការលើកទឹកចិត្តឲ្យកូនចិញ្ចឹមរក្សាអត្តសញ្ញាណដើមរបស់ពួកគេផងដែរ។ ពួកគេបានបង្ហាញពីការខិតខំប្រឹងប្រែងដើម្បីស្វែងយល់ពីចំណង់ចំណូលចិត្ត និងទេពកោសល្យពិសេសរបស់កូនចិញ្ចឹម។ ក្រុមគ្រួសារបានរៀនពីរបៀបដោះស្រាយបញ្ហាប្រឈមផ្លូវចិត្ត និងផ្លូវអារម្មណ៍របស់ក្មេងៗ។ ការក្លាយជាក្មេងកំព្រា ឬកូនចិញ្ចឹម អាចនាំមកនូវផលវិបាកផ្លូវចិត្ត និងសង្គមជាច្រើនដែលត្រូវបានបង្ហាញយ៉ាងជាក់ច្បាស់នៅក្នុងខ្សែភាពយន្ត។ ពួកគេជួបការលំបាកក្នុងការស្វែងរកអត្តសញ្ញាណខ្លួនឯង និងមានអារម្មណ៍ថាខ្លួនខុសប្លែកពីគេ។ ស្លាកស្នាមអារម្មណ៍ពីបទពិសោធន៍អតីតកាលដូចជា ការបាត់បង់ និងការបោះបង់ចោលនៅតែតាមលងបន្លាច។ ក្មេងៗទាំងនេះអាចជួបការលំបាកក្នុងការជឿទុកចិត្តមនុស្សថ្មី ឬបង្កើតចំណងទំនាក់ទំនងជាមួយអ្នកដទៃ។ ពួកគេតែងតែមានការភ័យខ្លាចនឹងការបដិសេធ ឬការបោះបង់ចោលម្ដងទៀត។ ជម្លោះផ្ទៃក្នុងរវាងគ្រួសារកំណើត និងគ្រួសារចិញ្ចឹម គឺជាបញ្ហាដ៏លំបាកមួយដែលពួកគេត្រូវជម្នះ។ ជួនកាលបញ្ហាអាកប្បកិរិយាអាចកើតឡើងដោយសារតែរបួសផ្លូវចិត្ត ឬអារម្មណ៍មិនសន្តិសុខ។ ពួកគេអាចមានអារម្មណ៍ថាជាមនុស្សក្រៅ ដោយសូម្បីតែនៅក្នុងគ្រួសារដែលចិញ្ចឹមក៏ដោយ។ ការស្វែងរកឪពុកម្ដាយបង្កើត ឬឫសគល់របស់ខ្លួន គឺជាបំណងប្រាថ្នាធម្មជាតិមួយសម្រាប់ពួកគេ។ ពួកគេក៏ត្រូវប្រឈមមុខនឹងការរើសអើងក្នុងសង្គម ឬសំណួរនានាអំពីប្រវត្តិផ្ទាល់ខ្លួន។ ការប្រឈមនឹងការកែច្នៃប្រវត្តិសាស្រ្តដ៏ប្លែករបស់ពួកគេ អាចនាំឲ្យមានអារម្មណ៍ឯកា ឬភាពដាច់ឆ្ងាយពីសង្គម។ ជួនកាលពួកគេអាចជួបការលំបាកជាមួយនឹងអារម្មណ៍ដឹងគុណផងដែរ ខណៈពេលជាមួយគ្នានេះក៏មានអារម្មណ៍បាត់បង់ដែរ។ ភាពយន្តបានបង្ហាញពីវិបត្តិអត្តសញ្ញាណដែលក្មេងៗទាំងនេះត្រូវជួបប្រទះនៅពេលពួកគេធំពេញវ័យ។ ពួកគេត្រូវដោះស្រាយជាមួយនឹងភាពស្មុគស្មាញនៃឋានៈផ្លូវច្បាប់ និងសង្គមរបស់ពួកគេ។ ជួនកាលពួកគេអាចមានអារម្មណ៍ថាមានកំហុស ឬទទួលខុសត្រូវចំពោះព្រឹត្តិការណ៍អតីតកាលដែលបានកើតឡើង។ ការជួបប្រទះនឹងការរើសអើងពីមិត្តភក្ដិ ឬអ្នកជុំវិញខ្លួនក៏ជាបញ្ហាមួយដែរ។ ខ្សែភាពយន្តទាំងនេះបានផ្ដល់ចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃជាច្រើនដល់អ្នកទស្សនា។ វាលើកកម្ពស់ការយល់ចិត្ត និងការយល់ដឹងកាន់តែស៊ីជម្រៅចំពោះក្មេងកំព្រា និងកូនចិញ្ចឹម។ ភាពយន្តបានជួយលើកកម្ពស់ការយល់ដឹងអំពីភាពស្មុគស្មាញនៃការចិញ្ចឹមកូន និងតម្រូវការពិសេសរបស់ក្មេងៗទាំងនោះ។ វាក៏ជំរុញឲ្យមានការអាណិតអាសូរ និងបំបាត់ការយល់ខុសមួយចំនួនដែលធ្លាប់មានពីមុនមក។ ភាពយន្តបានគូសបញ្ជាក់ពីទម្រង់គ្រួសារដ៏ចម្រុះ និងអត្ថន័យនៃក្ដីស្រឡាញ់ពិតប្រាកដ។ វាក៏បំផុសគំនិតអ្នកទស្សនាឲ្យពិចារណាលើការចិញ្ចឹមកូន ឬគាំទ្របុព្វហេតុនៃការចិញ្ចឹមកូន។ អ្នកទស្សនាបានរៀនអំពីភាពធន់ ការអភ័យទោស និងអំណាចនៃទំនាក់ទំនងមនុស្ស។ ខ្សែភាពយន្តទាំងនេះបង្ហាញថា ក្ដីស្រឡាញ់អាចយកឈ្នះលើទុក្ខលំបាក ហើយបង្កើតចំណងដ៏រឹងមាំដោយមិនគិតពីទំនាក់ទំនងឈាម។ វាអប់រំអំពីដំណើរផ្លូវអារម្មណ៍ និងផលប៉ះពាល់ផ្លូវចិត្តទៅលើក្មេងៗទាំងនេះ។ ភាពយន្តបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការទំនាក់ទំនងបើកចំហ និងការទទួលយកក្នុងគ្រួសារ។ លើសពីនេះ វាក៏ផ្ដល់ក្តីសង្ឃឹម និងទស្សនវិជ្ជារួមវិជ្ជមានក្នុងការយកឈ្នះលើបញ្ហាប្រឈមក្នុងជីវិត។ ជាចុងក្រោយ ភាពយន្តបែបនេះអាចជំរុញឲ្យមានការពិភាក្សាអំពីការទទួលខុសត្រូវសង្គម និងការគាំទ្រក្នុងសហគមន៍។ វាពង្រឹងគំនិតដែលថាមនុស្សគ្រប់រូបសមនឹងទទួលបានផ្ទះមួយដែលពោរពេញដោយក្ដីស្រឡាញ់។ វាក៏ជួយឲ្យអ្នកទស្សនាមើលឃើញពីតម្លៃនៃការបែងចែកក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ដល់អ្នកដែលត្រូវការ។ ភាពយន្តទាំងនេះបង្រៀនយើងពីសារៈសំខាន់នៃការយល់ដឹងពីប្រវត្តិសាស្រ្ត និងបទពិសោធន៍របស់គ្នាទៅវិញទៅមក។